ចំំណែកឯសម្លម្ជូរត្រកួនជាប្រភេទសម្លដែលងាយស្រួលចម្អិនហើយគេចូលចិត្តស្លព្រោះគ្រឿងផ្សំងាយរកនិងសំបូរច្រើនជាងគេ។ គ្រឿងផ្សំំសម្រាប់សម្លម្ជូរត្រកួនមាន ត្រកួន រំដេង ខ្ទឹមស គល់ស្លឹកគ្រៃ កំពឹស ត្រីរ៉ស់ ត្រីកញ្ចុះ ត្រីចង្វា ខ្យង អំពិលឬស្លឹកអំពិលខ្ចី ម្អម និងគ្រឿងទេសដូចជា អំបិល ម្សៅស៊ុប ទឹកត្រី ស្ករជាដើម។ មុននឹងយើងយកគ្រឿងផ្សំទៅស្ល ត្រូវធ្វើនិងលាងសម្អាតឱ្យបានស្អាតជាមុនសិនសឹមយកទៅស្ល។ របៀបនៃការធ្វើចម្អិន ត្រីរ៉ស់ត្រូវកោសស្រកាឱ្យស្អាតហើយកាត់ជាកង់ៗ កំពឹសនិងត្រីចង្វាត្រូវកាត់ក្បាលនិងលាងឱ្យស្អាត រីឯខ្យងត្រូវស្ងោរហើយចាក់យកតែសាច់សម្រាប់ស្ល និងគ្រឿងដូចរំដេង គល់ស្លឹកគ្រៃ ខ្ទឹមសត្រូវដំសិន ដើម្បីឱ្យមានក្លិនឈ្ងុយ ចំណែកឯត្រកួនគេត្រូវដំតិចៗរួចកាត់ជាកង់ និងស្លឹកអំពិលចិញ្រ្ចាំឱ្យម៉ដ្ឋ។ បន្ទាប់មកចាក់ទឹកដាក់ចូលឆ្នាំងតាមបរិមាណនៃការស្ល រួចទុកឱ្យពុះនិងបង់ត្រីរ៉ស់ចូលទុក១នាទី ក្រោយមកបង់ត្រីចង្វា កំពឹស ខ្យង និងគ្រឿងទេសចូល ហើយបង់បន្លែត្រកួនទុកឱ្យទន់ល្មមដាក់ស្លឹកអំពិលដែលចិញ្រ្ចាំរួច ហើយដាក់ជីជាការស្រេច។ ចំពោះសម្លត្រកួនមួយទៀត គេអាចស្លជាមួយនឹងក្បាលត្រីប្រឡាក់ ដោយមានគ្រឿងផ្សំដូចគ្នាតែខុសត្រង់សម្លនេះគេប្រើស្លឹកម្រះព្រៅ ព្រោះវាត្រូវតាមប្រភេទនៃសម្ល។ សម្លមួយមុខនេះគេចូលចិត្តធ្វើញុាំនៅរដូវវស្សា ព្រោះវាត្រូវជាមួយបរិយាកាសហើយក៏ជារដូវងាយស្រួលរកត្រី។